ព្រាហ្មណ៍បាគូ គឺជាអ្នកថែរក្សាទំនៀមទម្លាប់ព្រះរាជពិធីច្រត់ព្រះនង្គ័លតាំងពីបុរាណកាល។ បទពាក្យពោលរបស់ពួកព្រាហ្មណ៍ បង្កប់ដោយអំណាចស័ក្តិសិទ្ធិ និងភាពថ្លៃថ្នូរ។ នៅពេលចាប់ផ្ដើមពិធី ព្រាហ្មណ៍បាគូសូត្របទពាក្យពោល ដើម្បីបូជាដល់ទេវតារក្សាផែនដី។ សំនៀងពោលរបស់ព្រាហ្មណ៍មានលក្ខណៈគ្រលួច និងអង្រួនចិត្តអ្នកស្ដាប់ឱ្យជ្រះថ្លា។ បទពាក្យពោលរៀបរាប់ពីការយាងទេពទាំងឡាយ ចុះមកជួយថែរក្សាភោគផលកសិកម្ម។ ពួកព្រាហ្មណ៍បាគូប្រើប្រាស់ភាសាបាលី និងសំស្ក្រឹតលាយឡំក្នុងបទពាក្យពោលយ៉ាងចំណាន។ បទពោលអមដោយការផ្លុំត្រែស័ង្ខពីពួកព្រាហ្មណ៍ បង្កើតបានជាបរិយាកាសដ៏វិសេសវិសាល។ ក្នុងបទពោល ព្រាហ្មណ៍រៀបរាប់ពីការប្រសិទ្ធពរជ័យដល់គោឧសភរាជ។ ព្រាហ្មណ៍បាគូពោលរៀបរាប់ពីប្រវត្តិនៃព្រះពលទេព ដែលជាអាទិទេពនៃកសិកម្ម។ ការប្រើប្រាស់ពាក្យពេចន៍ក្នុងបទពោល បង្ហាញពីចំណេះដឹងជ្រៅជ្រះខាងហោរាសាស្ត្រ។ នៅពេលស្ដេចមាឃយាងមកដល់ទីលាន ព្រាហ្មណ៍បាគូពោលទទួលដោយសេចក្ដីគោរពបំផុត។ បទពាក្យពោលជួយពន្យល់ពីអត្ថន័យនៃរណ្ដាប់បូជាដែលរៀបចំដោយពួកព្រាហ្មណ៍។ សំឡេងពោលរបស់ព្រាហ្មណ៍បាគូ គឺជាស្ពានតភ្ជាប់រវាងមនុស្សជាតិ និងអាទិទេព។ បទពោលរៀបរាប់យ៉ាងពិរោះពីការបួងសួងសុំទឹកភ្លៀងឱ្យធ្លាក់ចុះមកតាមរដូវកាល។ ព្រាហ្មណ៍បាគូពោលបញ្ជាក់ពីភាពស័ក្តិសិទ្ធិនៃទឹកមន្ត ដែលប្រើសម្រាប់ប្រោះព្រំក្នុងពិធី។ ក្នុងបទពាក្យពោល មានការរៀបរាប់ពីការសុំខមាទោសចំពោះម្ចាស់ទឹកម្ចាស់ដី។ បទពោលរបស់ពួកព្រាហ្មណ៍ ជួយឱ្យកិច្ចពិធីទាំងមូលប្រកបដោយសិរីសួស្ដី។ សំនៀងពោលដែលចេញពីមាត់ព្រាហ្មណ៍បាគូ គឺមានក្បួនខ្នាតត្រឹមត្រូវតាមលំដាប់លំដោយ។ បទពោលរៀបរាប់ពីការដង្ហែព្រះនង្គ័លបីជុំទីលាន ដែលជានិមិត្តរូបនៃជ័យជំនះ។ ពួកព្រាហ្មណ៍បាគូពោលបញ្ជាក់ពីពេលវេលាដ៏មានជ័យសម្រាប់ចាប់ផ្ដើមការងារស្រែចម្ការ។ ព្រាហ្មណ៍បាគូពោលរៀបរាប់ពីគុណសម្បត្តិរបស់គោឧសភរាជដែលជាសត្វសិរីមង្គល។ ក្នុងបទពោល មានការបន់ស្រន់ដល់ព្រះឥន្ទ្រ និងព្រះភិរុណឱ្យបង្អុរភ្លៀងតាមបំណង។ បទពាក្យពោលរបស់ពួកព្រាហ្មណ៍ គឺជាការរក្សាអត្តសញ្ញាណព្រហ្មញ្ញសាសនាក្នុងសង្គមខ្មែរ។ នៅពេលគោឧសភរាជបរិភោគអាហាររួច ព្រាហ្មណ៍បាគូពោលប្រកាសទំនាយយ៉ាងច្បាស់ៗ។ បទពាក្យពោលរៀបរាប់ពីទំនាយគ្រាប់ធញ្ញជាតិទាំងប្រាំពីរយ៉ាងដោយភាពហ្មត់ចត់។ សំឡេងព្រាហ្មណ៍ពោលប្រកាសថា "ឆ្នាំនេះស្រូវអង្ករសម្បូរហូរហៀរ ឬភោគផលផ្សេងទៀតមានភាពហូរហៀរ" បានផ្ដល់ក្ដីសង្ឃឹមដល់កសិករខ្មែរគ្រប់រូប។ ព្រាហ្មណ៍បាគូប្រើប្រាស់កាយវិការ និងបទពោលយ៉ាងស៊ីចង្វាក់គ្នាបំផុត។ បទពាក្យពោលក្នុងពិធីនេះ គឺជាសិល្បៈវោហារសាស្ត្រដែលមានភាពសក្ការៈ។ បទពោលបញ្ជាក់ថា ព្រះរាជាខ្មែរតែងតែយកចិត្តទុកដាក់លើពិធីបុណ្យកសិកម្មនេះ។ សំនៀងពោលរបស់ព្រាហ្មណ៍ ធ្វើឱ្យអ្នកចូលរួមមានអារម្មណ៍ថាស្ថិតក្នុងពិភពទេវកថា។ បទពាក្យពោលជួយរំលឹកដល់ទំនៀមទម្លាប់ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមក។ ព្រាហ្មណ៍បាគូពោលរៀបរាប់ពីការសែនព្រេនដល់ទេវតាឆ្នាំថ្មីឱ្យជួយថែរក្សាកសិផល។ បទពាក្យពោលជួយឱ្យការផ្សាយផ្ទាល់ពិធីបុណ្យនេះ កាន់តែមានភាពអស្ចារ្យ។ ពួកព្រាហ្មណ៍បាគូពោលពីការបញ្ចប់កិច្ចពិធីដោយជោគជ័យ និងសិរីមង្គល។ បទពោលបញ្ជាក់ពីភាពរុងរឿងនៃទឹកដីកម្ពុជាដែលសម្បូរដោយភោគផលជាច្រើនសម្បូរបែប។ ព្រាហ្មណ៍បាគូពោលបន់ស្រន់ឱ្យចៀសផុតពីគ្រោះរាំងស្ងួត និងទឹកជំនន់។ សំឡេងពោលរបស់ពួកព្រាហ្មណ៍ ជួយបំផុសស្មារតីស្នេហាវិស័យកសិកម្ម។ ក្នុងបទពោល មានការរៀបរាប់ពីការរក្សាទុកគ្រាប់ពូជសម្រាប់ដាំដុះឆ្នាំក្រោយ។ ព្រាហ្មណ៍បាគូពោលសរសើរពីភាពអត់ធ្មត់ និងការខិតខំប្រឹងប្រែងរបស់កសិករខ្មែរ។ បទពាក្យពោលជួយឱ្យយុវជនយល់ពីទំនាក់ទំនងរវាងសាសនា និងសេដ្ឋកិច្ច។ សំនៀងព្រាហ្មណ៍ពោលតែងតែមានការគោរពដល់បារមីដែលរក្សាទីលានច្រត់ព្រះនង្គ័ល។ បទពោលរបស់ពួកព្រាហ្មណ៍ ជួយឱ្យកម្ពុជាមានភាពលេចធ្លោក្នុងចំណោមប្រទេសកសិកម្ម។ ព្រាហ្មណ៍បាគូពោលពីការបែងចែកផល្លានុផលឱ្យបានដល់គ្រប់ទិសទី។ បទពាក្យពោលបញ្ជាក់ពីជំនឿលើការទស្សន៍ទាយតាមរយៈសត្វពាហនៈ។ សំឡេងពោលអមដោយការប្រគំភ្លេងពិណពាទ្យ ជួយឱ្យពិធីកាន់តែមានអត្ថន័យ។ បទពាក្យពោលរៀបរាប់ពីសាមគ្គីភាពរបស់ប្រជានុរាស្ត្រក្នុងរដូវធ្វើស្រែចម្ការ។ ក្នុងបទពោល មានការរៀបរាប់ពីការថែរក្សាគុណភាពដីកសិកម្មឱ្យនៅមានជីជាតិ។ បទពាក្យពោលជួយឱ្យពិធីបុណ្យនេះមានភាពរស់រវើកពីដើមរហូតដល់ចប់។ សំនៀងពោលរបស់ព្រាហ្មណ៍ ផ្ដល់នូវអារម្មណ៍សុវត្ថិភាព និងភាពកក់ក្ដៅ។ បទពោលរបស់ពួកព្រាហ្មណ៍បាគូ គឺជាក្ដីសង្ឈឹមនៃជីវិតរបស់កសិករខ្មែរ។ ព្រាហ្មណ៍បាគូពោលបិទកិច្ចពិធីដោយពាក្យយ៉ាងឧត្តុង្គឧត្តម។ បទពាក្យពោលនេះនឹងត្រូវចងចាំ និងបន្តវេនដោយព្រាហ្មណ៍ជំនាន់ក្រោយ។ រាល់ពាក្យពេចន៍ដែលព្រាហ្មណ៍បាគូពោលចេញមក គឺមានតម្លៃខ្លាំងណាស់សម្រាប់ពីធី។ បទពាក្យពោលរបស់ព្រាហ្មណ៍បាគូ គឺជាដួងព្រលឹងនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល។ សរុបមក បទពាក្យពោលនេះគឺជាមន្តសីលជួយលើកស្ទួយវិស័យកសិកម្មខ្មែរជានិរន្តរ៍។